ការប្រែប្រួលអាកាសធាតុសកលបានក្លាយជាកម្លាំងចលករដ៏កាចសាហាវ ដែលកំពុងតែធ្វើឱ្យរបបទឹកភ្លៀងនៅក្នុងប្រទេសកម្ពុជាបាត់បង់តុល្យភាពធម្មជាតិ និងមានភាពមិនទៀងទាត់គួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។ កាលពីមុន កសិករនិងប្រជាពលរដ្ឋអាចកំណត់ដឹងពីពេលវេលាច្បាស់លាស់នៃរដូវកាលនីមួយៗ។ ប៉ុន្តែនាពេលបច្ចុប្បន្ន ភាពរាំងស្ងួតបានអូសបន្លាយពេលយូរជាងមុន។ ហើយទឹកភ្លៀងដែលធ្លាប់តែធ្លាក់មកតាមរដូវកាល បែរជាមានបរិមាណតិចតួច ឬធ្លាក់ខុសពេលដែលត្រូវការ។ ស្ថានភាពមិនច្បាស់លាស់នៃអាកាសធាតុនេះ បានបង្កជាសម្ពាធយ៉ាងធ្ងន់ធ្ងរដល់ប្រភពទឹកយុទ្ធសាស្ត្រសំខាន់ៗរបស់ជាតិ ដែលជាសរសៃឈាមសេដ្ឋកិច្ច និងជាគ្រឹះនៃជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេស។ ក្តីបារម្ភដែលធំធេងបំផុត គឺការធ្លាក់ចុះនៃកម្រិតទឹកនៅក្នុងទន្លេមេគង្គ និងបឹងទន្លេសាប ដែលជាបេះដូងនៃប្រព័ន្ធអេកូឡូស៊ីទឹកសាបនៅកម្ពុជា។ នៅពេលដែលរដូវប្រាំងឈានចូលមកដល់ កម្រិតទឹកនៅក្នុងទន្លេមេគង្គបានស្រកចុះរហូតដល់ចំណុចទាបបំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមួយចំនួន។ ស្ថានភាពនេះបានធ្វើឱ្យចរន្តទឹកដែលត្រូវហូរចូលទៅបំពេញក្នុងបឹងទន្លេសាបមានសភាពយឺតយ៉ាវ និងមានបរិមាណតិចតួចបំផុត។ ការស្រកចុះនៃផ្ទៃទឹកដ៏ធំធេងនេះ បានជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធធារាសាស្ត្រជាតិ។ ព្រោះនៅពេលដែលប្រភពទឹកមេខ្សត់ខ្សោយ នោះសមត្ថភាពក្នុងការចែកចាយទឹកទៅដល់វាលស្រែ និងចំការតាមបណ្ដាខេត្តនានាក៏ត្រូវកាត់បន្ថយតាមនោះដែរ។ កង្វះខាតទឹកស្រោចស្រពក្នុងទ្រង់ទ្រាយធំនេះ មិនត្រឹមតែបំផ្លាញផលិតកម្មស្រូវប្រាំងប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏កំពុងគំរាមកំហែងដល់តុល្យភាពជីវចម្រុះ និងជម្រកត្រីធម្មជាតិ ដែលជាប្រភពប្រូតេអ៊ីនដ៏សំខាន់របស់ប្រជាជនខ្មែរ។ ក្រៅពីផលប៉ះពាល់លើប្រភពទឹកយុទ្ធសាស្ត្រខ្នាតធំ ការរីងស្ងួតនៃផ្ទៃទឹកក្នុងមូលដ្ឋានក៏កំពុងក្លាយជាវិបត្តិដ៏ស្រួចស្រាវដែលកំពុងលេបត្របាក់ក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទដាច់ស្រយាល។ ជាធម្មតា ត្រពាំង ស្រះ និងអណ្ដូងដែលនៅក្បែរលំនៅដ្ឋាន គឺជាបង្អែកតែមួយគត់សម្រាប់ទុកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់សហគមន៍ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់។ ប៉ុន្តែដោយសារកម្ដៅថ្ងៃដែលកើនឡើងខ្លាំងខុសពីធម្មតា ទឹកដែលធ្លាប់តែសន្សំទុកតាំងពីរដូវវស្សា បានហួតហែង និងរីងស្ងួតអស់មុនកំណត់។ ដែលបង្កឱ្យមានការខ្វះខាតទឹកសម្រាប់បរិភោគ និងការប្រើប្រាស់អនាម័យជាមូលដ្ឋាន។ ភាពខ្សត់ខ្សោយនៃប្រភពទឹកក្នុងដី ក៏ធ្វើឱ្យអណ្ដូងស្នប់ជាច្រើនមិនអាចបូមទឹកចេញមកបានផងដែរ។ ដែលស្ថានភាពនេះបង្ខំឱ្យប្រជាពលរដ្ឋត្រូវចំណាយថវិកាបន្ថែមយ៉ាងច្រើនដើម្បីទិញទឹកពីឡានដឹកទឹក ដែលរឹតតែធ្វើឱ្យសេដ្ឋកិច្ចគ្រួសារធ្លាក់ចូលក្នុងភាពក្រីក្រ។ សម្ពាធដ៏ធ្ងន់ធ្ងរទៅលើប្រភពទឹកទាំងកម្រិតតំបន់ និងកម្រិតមូលដ្ឋាននេះ គឺជាសញ្ញាអាសន្នដែលបង្ហាញថា កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលដែលត្រូវរៀបចំយុទ្ធសាស្ត្រគ្រប់គ្រងទឹកឡើងវិញឱ្យបានម៉ត់ចត់បំផុត។ ការរីងស្ងួតនៃប្រភពទឹកមិនមែនគ្រាន់តែជាបញ្ហាអាកាសធាតុមួយឆាវនោះទេ។ ប៉ុន្តែវាគឺជាផលវិបាកជាប្រព័ន្ធដែលប៉ះពាល់ដល់សន្តិសុខស្បៀង សុខភាពសាធារណៈ និងស្ថិរភាពសេដ្ឋកិច្ចជាតិទាំងមូល ប្រសិនបើរបបទឹកភ្លៀងនៅតែបន្តភាពមិនទៀងទាត់ ហើយប្រភពទឹកសំខាន់ៗនៅតែបន្តរងសម្ពាធខ្លាំងបែបនេះ។ នោះកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធស្ដុកទឹក និងការលើកកម្ពស់ការយល់ដឹងពីការប្រើប្រាស់ទឹកដោយសន្សំសំចៃ នឹងក្លាយជាកិច្ចការអាទិភាពដែលមិនអាចខ្វះបាន។ ដើម្បីធានាថាប្រជាជនកម្ពុជាគ្រប់រូបមានទឹកប្រើប្រាស់គ្រប់គ្រាន់ ទោះបីជាស្ថិតក្នុងស្ថានភាពអាកាសធាតុកាចសាហាវយ៉ាងណាក៏ដោយ។ ជារួមមក ការប្រែប្រួលអាកាសធាតុបានប្រែក្លាយធនធានទឹកដែលធ្លាប់តែសំបូរហូរហៀរ ឱ្យទៅជាធនធានដ៏កម្រ និងមានតម្លៃបំផុតសម្រាប់កម្ពុជា។ ការរួមតូចនៃផ្ទៃទឹកទន្លេមេគង្គ បឹងទន្លេសាប និងការបាត់បង់ប្រភពទឹកក្នុងមូលដ្ឋាន គឺជាមេរៀនដ៏ជូរចត់ដែលរំលឹកយើងឱ្យចេះត្រៀមលក្ខណៈ និងម្ចាស់ការលើការគ្រប់គ្រងធនធានធម្មជាតិ។ ភាពជោគជ័យក្នុងការជម្នះវិបត្តិគ្រោះរាំងស្ងួតនេះ គឺអាស្រ័យលើការរួមសហការគ្នារវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋ ក្នុងការកែប្រែទម្លាប់ និងការវិនិយោគលើបច្ចេកវិទ្យាទឹក។ ដើម្បីកសាងអនាគតមួយដែលធន់នឹងអាកាសធាតុ និងមាននិរន្តរភាពសម្រាប់កូនចៅជំនាន់ក្រោយ។ នៅក្នុងវិស័យកសិកម្ម ដែលត្រូវបានចាត់ទុកថាជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិកម្ពុជា កំពុងតែរងការវាយប្រហារយ៉ាងចាស់ដៃពីវិបត្តិគ្រោះរាំងស្ងួត ដែលបង្កឡើងដោយការកើនឡើងកម្ដៅនៃភពផែនដី។ នៅពេលដែលរដូវប្រាំងអូសបន្លាយពេលយូរខុសពីធម្មតា វាមិនត្រឹមតែបំផ្លាញទិន្នផលនៅលើវាលស្រែប៉ុណ្ណោះទេ។ ប៉ុន្តែវាកំពុងតែរង្គោះរង្គើដល់ស្ថិរភាពហិរញ្ញវត្ថុ និងជីវភាពរស់នៅរបស់គ្រួសារកសិកររាប់លាននាក់នៅតាមតំបន់ជនបទ។ ផលប៉ះពាល់នេះមានលក្ខណៈជាប្រព័ន្ធ ដែលផ្ដើមចេញពីការខូចខាតភោគផលកសិកម្ម រហូតដល់ការធ្លាក់ចុះនៃសុខុមាលភាពសត្វពាហនៈ ដែលសុទ្ធសឹងតែជាទ្រព្យសម្បត្តិដ៏សំខាន់បំផុតរបស់កសិករខ្មែរ។ ក្តីបារម្ភដ៏ធំបំផុតដែលកសិករតែងតែប្រឈមមុខក្នុងអំឡុងពេលរាំងស្ងួត គឺការខូចខាតផលដំណាំក្នុងទ្រង់ទ្រាយធំ។ ដោយសារកង្វះខាតទឹកស្រោចស្រពសម្រាប់ផ្គត់ផ្គង់ដល់ដើមស្រូវ និងដំណាំរួមផ្សំផ្សេងៗ។ នៅពេលដែលប្រភពទឹកនៅក្នុងប្រឡាយ និងស្រះសហគមន៍ត្រូវរីងស្ងួត អណ្ដាតភ្លើងនៃកម្ដៅថ្ងៃបានធ្វើឱ្យដំណាំទាំងនោះក្រៀមស្វិត និងងាប់បាត់បង់ជីវិតមុនពេលអាចប្រមូលផលបាន។ ការបាត់បង់ទិន្នផលកសិកម្មមានន័យថា កសិករត្រូវបាត់បង់ដើមទុនទាំងស្រុងដែលពួកគាត់បានវិនិយោគលើពូជ ជី និងប្រេងសាំងសម្រាប់បូមទឹក។ ដែលស្ថានភាពនេះបានរុញច្រានឱ្យគ្រួសារកសិករជាច្រើនត្រូវធ្លាក់ចូលក្នុងអន្ទាក់បំណុលវណ្ឌក ដោយសារមិនមានលទ្ធភាពសងត្រឡប់ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញ។ ក្រៅពីការខូចខាតលើវិស័យដាំដុះ វិបត្តិគ្រោះរាំងស្ងួតក៏បានបង្កជាបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរដល់សត្វពាហនៈ។ ភាពរីងស្ងួតបានធ្វើឱ្យវាលស្មៅដែលជាប្រភពចំណីធម្មជាតិត្រូវក្រៀមស្វិត និងបាត់បង់ជាតិទឹក ខណៈដែលប្រភពទឹកស្អាតសម្រាប់សត្វផឹកក៏កាន់តែខ្សត់ខ្សោយទៅៗ។ នៅពេលដែលសត្វពាហនៈដូចជា គោ និងក្របី ខ្វះខាតចំណីអាហារ និងទឹកស្អាតគ្រប់គ្រាន់ ពួកវានឹងចាប់ផ្ដើមចុះស្គម បាត់បង់កម្លាំង និងងាយរងគ្រោះដោយសារជំងឺឆ្លងផ្សេងៗ។ ដែលអាចបណ្ដាលឱ្យសត្វស្លាប់បាត់បង់ជីវិតបានយ៉ាងងាយ។ ការបាត់បង់សត្វពាហនៈក្នុងគ្រារាំងស្ងួត គឺជាការបាត់បង់ទ្រព្យសកម្មដ៏ធំធេង។ ដែលធ្វើឱ្យកសិករខ្វះខាតមធ្យោបាយក្នុងតម្រូវការដាំដុះនៅរដូវកាលក្រោយ និងបាត់បង់ចំណូលបម្រុងសម្រាប់ដោះស្រាយតម្រូវការចាំបាច់ក្នុងគ្រួសារ។ ផលប៉ះពាល់ទ្វេដងទាំងលើផលដំណាំ និងសត្វពាហនៈ បានបង្កើតជាវិបត្តិសេដ្ឋកិច្ចជនបទដ៏ជ្រាលជ្រៅ។ ដែលទាមទារឱ្យមានយន្តការគាំទ្រ និងការដោះស្រាយឱ្យបានទាន់ពេលវេលា។ នៅពេលដែលឆ្អឹងខ្នងនៃសេដ្ឋកិច្ចជនបទត្រូវរងការគំរាមកំហែង វានឹងជះឥទ្ធិពលដល់សន្តិសុខស្បៀងជាតិ និងស្ថិរភាពតម្លៃកសិផលនៅលើទីផ្សារផងដែរ។ មេរៀនដែលទទួលបានពីវិបត្តិនេះ គឺការលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរមកធ្វើកសិកម្មឆ្លាតវៃដែលធន់នឹងអាកាសធាតុ និងការវិនិយោគលើការបង្កើតប្រភពទឹកបម្រុងក្នុងមូលដ្ឋានឱ្យបានកាន់តែច្រើន។ ដើម្បីធានាថាវិស័យកសិកម្មកម្ពុជានៅតែអាចឈរជើងបានយ៉ាងរឹងមាំ ទោះបីជាត្រូវប្រឈមមុខនឹងឥទ្ធិពលដ៏កាចសាហាវនៃគ្រោះរាំងស្ងួតក្នុងរដូវប្រាំងយ៉ាងណាក៏ដោយ។ ជារួមមក វិបត្តិក្នុងវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទនាពេលបច្ចុប្បន្ន គឺជាការឆ្លុះបញ្ចាំងពីភាពងាយរងគ្រោះរបស់កសិករខ្មែរចំពោះមុខបម្រែបម្រួលធម្មជាតិ។ ការខាតបង់ដែលកើតចេញពីការក្រៀមស្វិតនៃផលដំណាំ និងការធ្លាក់ចុះសុខភាពសត្វពាហនៈ មិនមែនជាបញ្ហាឯកជនរបស់កសិករម្នាក់ៗនោះទេ។ ប៉ុន្តែវាគឺជាបញ្ហារួមរបស់ជាតិដែលទាមទារឱ្យមានការចូលរួមចំណែកជួយសង្គ្រោះ និងការរៀបចំផែនការការពារឱ្យបានហ្មត់ចត់បំផុត។ ដើម្បីថែរក្សាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយនេះឱ្យមាននិរន្តរភាពសម្រាប់ថ្ងៃអនាគត។ ផលប៉ះពាល់លើសុខភាពសាធារណៈដែលបង្កឡើងដោយគ្រោះរាំងស្ងួតក្នុងរដូវប្រាំង គឺជាវិបត្តិស្ងប់ស្ងាត់មួយ ប៉ុន្តែវាមានអានុភាពបំផ្លិចបំផ្លាញយ៉ាងខ្លាំងដល់សុខុមាលភាពរបស់សហគមន៍ ជាពិសេសនៅតាមតំបន់ជនបទដាច់ស្រយាល។ នៅពេលដែលប្រភពទឹកស្អាតត្រូវបានរីងស្ងួត ឬខ្សត់ខ្សោយ វាមិនត្រឹមតែបង្កើតជាការលំបាកក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជាការបើកទ្វារឱ្យមេរោគ និងជំងឺដង្កាត់ផ្សេងៗចូលមកយាយីដល់រាងកាយមនុស្សយ៉ាងងាយស្រួលបំផុត។ កង្វះអនាម័យរួមផ្សំជាមួយនឹងកម្ដៅថ្ងៃដែលកើនឡើងដល់កម្រិតអាសន្ន បានប្រែក្លាយរដូវប្រាំងឱ្យទៅជាពេលវេលាដ៏គ្រោះថ្នាក់បំផុតសម្រាប់សុខភាពសាធារណៈ។ បញ្ហាប្រឈមដ៏ធំដំបូងបង្អស់ គឺការកើនឡើងនៃជំងឺឆ្លងតាមរយៈទឹក ដែលកើតចេញពីការប្រើប្រាស់ទឹកដែលមិនមានអនាម័យ។ នៅពេលដែលស្រះ ឬអណ្ដូងដែលជាប្រភពទឹកចម្បងត្រូវរីងស្ងួត ប្រជាពលរដ្ឋជាច្រើនគ្មានជម្រើសអ្វីក្រៅពីការប្រើប្រាស់ទឹកដែលនៅសេសសល់បន្តិចបន្តួចតាមត្រពាំង ឬថ្លុកដែលមានសភាពល្អក់កករ និងសំបូរទៅដោយបាក់តេរីឡើយ។ ការបរិភោគ ឬប្រើប្រាស់ទឹកដែលខ្វះការចម្អិនឱ្យបានត្រឹមត្រូវក្នុងស្ថានភាពបែបនេះ គឺជាមូលហេតុចម្បងដែលបង្កឱ្យមានជំងឺរាករូសធ្ងន់ធ្ងរ ជំងឺគ្រុនពោះវៀន និងជំងឺអុតស្វាយ។ លើសពីនេះ កង្វះទឹកសម្រាប់លាងសម្អាតខ្លួនប្រាណ ក៏បណ្ដាលឱ្យមានការរីករាលដាលនៃជំងឺសើស្បែក និងជំងឺភ្នែកក្រហម ដែលជះឥទ្ធិពលអាក្រក់ដល់ការរស់នៅ និងការសិក្សារបស់កុមារតូចៗនៅក្នុងសហគមន៍។ ក្រៅពីជំងឺឆ្លង ឥទ្ធិពលផ្ទាល់នៃកម្ដៅថ្ងៃដ៏ក្ដៅហួតហែងក្នុងអំឡុងពេលរាំងស្ងួត ក៏កំពុងបង្កជាហានិភ័យដល់ជីវិតមនុស្សយ៉ាងខ្លាំងក្លាផងដែរ។ សីតុណ្ហភាពដែលកើនឡើងខ្ពស់ខ្លាំងលើសពី ៤០ អង្សាសេ អាចធ្វើឱ្យរាងកាយមនុស្សមិនអាចបញ្ចេញកម្ដៅបានទាន់ពេលវេលា។ ដែលនាំឱ្យកើតមានបញ្ហាសុខភាពកាចសាហាវដូចជា ការបាត់បង់ជាតិទឹកក្នុងខ្លួនយ៉ាងគំហុក និងជំងឺដាច់សរសៃឈាមខួរក្បាលដោយសារកម្ដៅ។ ក្រុមមនុស្សដែលងាយរងគ្រោះជាងគេ គឺមនុស្សចាស់ដែលមានសុខភាពខ្សោយ កុមារតូចៗ និងកម្មករដែលត្រូវធ្វើការងារធ្ងន់នៅក្រោមពន្លឺថ្ងៃ។ ប្រសិនបើមិនមានការសង្គ្រោះបន្ទាន់ និងការផ្ដល់ជាតិទឹកឱ្យបានគ្រប់គ្រាន់ទេនោះ ស្ថានភាពទាំងនេះអាចបណ្ដាលឱ្យមានការខូចខាតសរីរាង្គខាងក្នុង ឬឈានដល់ការបាត់បង់ជីវិតត្រឹមតែក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ។ ជារួមមក ផលប៉ះពាល់លើសុខភាពសាធារណៈក្នុងគ្រារាំងស្ងួត គឺជាបញ្ហាដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងការរៀបចំយន្តការឆ្លើយតបផ្នែកសុខាភិបាលឱ្យបានហ្មត់ចត់។ ការអប់រំសហគមន៍ឱ្យយល់ដឹងពីរបៀបសម្អាតទឹក ការបរិភោគទឹកដាំឆ្អិន និងការការពារខ្លួនពីកម្ដៅថ្ងៃ គឺជាវិធានការចាំបាច់បំផុតដើម្បីបញ្ជៀសនូវសោកនាដកម្មសុខភាព។ ភាពរឹងមាំនៃសុខភាពសាធារណៈ គឺជាគ្រឹះនៃភាពធន់របស់សហគមន៍ចំពោះមុខគ្រោះធម្មជាតិ។ ហើយការធានាឱ្យបាននូវការផ្គត់ផ្គង់ទឹកស្អាត និងសេវាសុខាភិបាលឱ្យដល់មូលដ្ឋាន នឹងជួយឱ្យប្រជាពលរដ្ឋអាចឆ្លងផុតរដូវប្រាំងដ៏ក្ដៅហួតហែងនេះដោយសុវត្ថិភាព និងមានសុខភាពល្អ។ ការបាត់បង់តុល្យភាពបរិស្ថាន និងជីវចម្រុះក្នុងអំឡុងពេលគ្រោះរាំងស្ងួតនៅកម្ពុជា គឺជាសោកនាដកម្មធម្មជាតិដែលជះឥទ្ធិពលអាក្រក់វែងឆ្ងាយហួសពីអ្វីដែលយើងអាចមើលឃើញនឹងភ្នែក។ នៅពេលដែលសីតុណ្ហភាពហក់ឡើងខ្ពស់ ហើយកម្រិតសំណើមក្នុងដី និងក្នុងខ្យល់ធ្លាក់ចុះដល់ចំណុចសូន្យ ប្រព័ន្ធអេកូឡូស៊ីដែលធ្លាប់តែមានភាពស្រស់បំព្រងបានប្រែក្លាយទៅជាតំបន់ងាយរងគ្រោះបំផុត។ ការខូចខាតនេះមិនត្រឹមតែប៉ះពាល់ដល់រុក្ខជាតិ និងសត្វព្រៃប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏កំពុងបំផ្លាញនូវប្រភពធនធានធម្មជាតិដែលជាគ្រឹះនៃនិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។ បញ្ហាប្រឈមដែលគួរឱ្យភ័យខ្លាចបំផុតនោះគឺការកើនឡើងនៃគ្រោះអគ្គីភ័យ និងភ្លើងឆេះព្រៃឈើជាដើម។ ភាពស្ងួតហួតហែងខ្លាំងបានធ្វើឱ្យកម្រាលស្លឹកឈើស្ងួតប្រែក្លាយជាមេភ្លើងដ៏គ្រោះថ្នាក់។ ដែលត្រឹមតែកម្ទេចភ្លើងតូចមួយអាចបង្កជាមហាអគ្គីភ័យបំផ្លាញព្រៃឈើរាប់ពាន់ហិកតាក្នុងរយៈពេលដ៏ខ្លី។ ការបាត់បង់ព្រៃឈើមានន័យថាជាការបាត់បង់ជម្រក និងប្រភពចំណីរបស់សត្វព្រៃជារៀងរហូត។ អ្វីដែលកាន់តែធ្ងន់ធ្ងរនោះគឺការឆេះព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ដែលជាតំបន់ស្នូលនៃជីវចម្រុះ។ នៅពេលដែលព្រៃលិចទឹកត្រូវរងការបំផ្លិចបំផ្លាញ វដ្តជីវិតរបស់ធម្មជាតិត្រូវបានកាត់ផ្ដាច់។ ព្រោះព្រៃទាំងនេះគឺជាជម្រកដ៏សុវត្ថិភាពបំផុតសម្រាប់សត្វស្លាបកម្រៗ និងជាកន្លែងសម្រាប់ត្រីពងកូន។ ទន្ទឹមនឹងការបាត់បង់ព្រៃឈើ ការធ្លាក់ចុះនៃមច្ឆជាតិក៏ជាវិបត្តិដ៏ស្រួចស្រាវដែលកើតចេញពីភាពរីងស្ងួតនៃផ្ទៃទឹក។ នៅពេលដែលបឹងបួរ និងតំបន់ដីសើមត្រូវរីងស្ងួតហួតហែង បរិមាណអុកស៊ីសែនក្នុងទឹកធ្លាក់ចុះ ហើយសីតុណ្ហភាពទឹកកើនឡើងខ្ពស់។ ដែលធ្វើឱ្យត្រីធម្មជាតិមិនអាចរស់រាន ឬបន្តពូជបានឡើយ។ ការរួមតូចនៃផ្ទៃទឹកមិនត្រឹមតែធ្វើឱ្យត្រីបាត់បង់ជម្រកប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ធ្វើឱ្យត្រីទាំងនោះងាយនឹងរងការនេសាទហួសកម្រិតផងដែរ។ ការបាត់បង់ទិន្នផលត្រីធម្មជាតិជះឥទ្ធិពលដោយផ្ទាល់ដល់របបអាហារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ។ ដែលពឹងផ្អែកលើប្រូតេអ៊ីនពីមច្ឆជាតិជាចម្បង និងធ្វើឱ្យចំណូលរបស់អ្នកនេសាទរាប់ម៉ឺនគ្រួសារត្រូវធ្លាក់ចុះយ៉ាងគំហុក។ ជារួមមក ការបាត់បង់តុល្យភាពបរិស្ថានក្នុងគ្រារាំងស្ងួត គឺជាការរំលឹកដល់យើងនូវទំនាក់ទំនងដែលមិនអាចកាត់ផ្ដាច់បានរវាងមនុស្ស និងធម្មជាតិ។ នៅពេលដែលប្រព័ន្ធអេកូឡូស៊ីរងគ្រោះ ជីវភាព និងសុខុមាលភាពរបស់មនុស្សក៏ត្រូវរងគ្រោះតាមនោះដែរ។ ការការពារព្រៃឈើ និងការថែរក្សាប្រភពទឹកមិនមែនគ្រាន់តែជាកិច្ចការអភិរក្សធម្មជាតិប៉ុណ្ណោះទេ។ ប៉ុន្តែវាគឺជាការធានានូវសន្តិសុខស្បៀង និងស្ថិរភាពសេដ្ឋកិច្ចជាតិ។ ការស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីដែលរងការខូចខាត និងការដាក់ចេញនូវវិធានការការពារភ្លើងឆេះព្រៃឱ្យបានតឹងរ៉ឹង គឺជាកិច្ចការចាំបាច់បំផុតដើម្បីរក្សាទ្រព្យសម្បត្តិធម្មជាតិដ៏មហាសាលរបស់កម្ពុជាឱ្យស្ថិតស្ថេរជានិរន្តរ៍។